ដំណាក់កាលនៃរចនាបថព្រះគោ ស្ថិតក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រពីរព្រះ អង្គគឺ ព្រះបាទឥន្ទ្រវរ្ម័នទី១ គ.ស. ៨៧៧ ដល់គ.ស. ៨៨៩ និងព្រះបាទយសោវរ្ម័ន ទី ១ គ.ស.៨៨៩ ដល់គ.ស. ៩០០ ដែលដំបូងឡើយគង់នៅរាជធានីហរិហរាល័យ គឺនៅរលួសខេត្តសៀមរាប។ ប្រាសាទ សំខាន់ៗដែលស្ថិតនៅក្នុងរចនាបថនេះមាន ប្រាសាទព្រះគោ ប្រាសាទបាគង និងប្រាសាទលលៃ។ ប្រាសាទនៅក្នុងរចនាបថព្រះគោនៅតែបន្តប្រើប្រាស់ឥដ្ឋដីដុត សម្រាប់កសាងប្រាសាទ និងបាយអកំបោរបូកនៅលើជញ្ជាំង ឬចាក់ពុម្ព ក្បាច់បិទភ្ជាប់លើជញ្ជាំងប្រាសាទ។ គេចូលចិត្តកសាងប្រាសាទជាច្រើននៅលើខឿនតែមួយដែលមានច្រើនថ្នាក់ សម្រាប់តម្កល់បដិមាទេវរូប ឬ សិវលិង្គ ឧទ្ទិសចំពោះបុព្វការីជន មាន មាតាបិតាជាដើម។ ប្រាសាទព្រះគោ កសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ ហើយបានធ្វើបុណ្យឆ្លងនៅក្នុងឆ្នាំ គ.ស. ៨៧៩ ។ ប្រាសាទនេះកសាងអំពី ឥដ្ឋដីដុត មានប្រាង្គចំនួន ៦ សង់តម្រៀបគ្នាជាពីរជួរ នៅលើខឿនតែមួយ បែរមុខទៅទិសខាងកើត។ ប្រាង្គ ៣ នៅជួរខាងមុខមានទំហំធំ ដាក់តម្កល់ បដិមាឧទ្ទិសដល់ទេវៈនិងបុព្វការីជនភេទប្រុស ពិសេស តួប៉មកណ្តាល ឧទ្ទិសដល់ព្រះបាទ ជ័យវរ្ម័នទី ២ ។ ឯប្រាង្គ ៣ ទៀត នៅជួរក្រោយ មាន រាងតូចបន្តិច ឧទ្ទិសដល់ទេវៈ និង បុព្វការីជនភេទស្រីរបស់ព្រះអង្គ ។ ប្រាសាទបាគង ក៏បានកសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី ១ ដែរ ដោយព្រះអង្គបានធ្វើបុណ្យឆ្លងនៅក្នុងគ្រិស្តសករាជ ៨៨១ ។ សំណង់ប្រាសាទដែលសង់នៅលើខឿនច្រើនជាន់ឡើងខ្ពស់លេចធ្លោ ហើយធំស្កឹមស្កៃលើកទី១ បែបនេះ អ្នកស្រាវជ្រាវបានឲ្យឈ្មោះថា ប្រាសាទភ្នំ ។ ចំពោះ ប្រាសាទលលៃ កសាងឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទយសោវរ្ម័នទី ១ នៅកណ្តាលបារាយណ៍ឥន្ទ្រតដាក ដើម្បីឧទ្ទិសថ្វាយដល់បុព្វការីជនរបស់ព្រះអង្គ ដោយបានធ្វើបុណ្យឆ្លងនៅក្នុងឆ្នាំ ៨៩៣ ។ ប្រាសាទនេះកសាង អំពីឥដ្ឋ នៅលើខឿនតែមួយ មានប្រាង្គ ចំនួន ៤ បែរមុខទៅទិសខាងកើត។ ផ្តែរ នៅក្នុងរចនាបថនេះ បានបន្តក្បូរក្បាច់រចនាពីរចនាបថគូលែនដែលមាន ទឹកដៃល្អស្រស់បំព្រង ព្រមទាំងមានភាពទន់ភ្លន់។ ឯលើដងធ្នូបានផ្លាស់ប្តូរមកជាកម្រងមែកឈើផ្ដេក និងមានរូបមនុស្សជិះសេះផុសចេញពីលើមែកឈើ ហើយកណ្តាលដងធ្នូជួនកាលមានក្បាច់ក្បាលរាហូ គ្រុឌ និង ក្បាលដំរី ផងដែរ។ ចុងដងលម្អដោយចម្លាក់ក្បាលនាគឡើងលើ ជួនកាល ជារូបរាជសីហ៍ ជួនកាលរូបមករជាដើម។ ចំណែកផ្នែកខាងក្រោមដងធ្នូ មាន ក្បាច់សន្លឹក និង រំយោលផ្កា។ ចំពោះសសរពេជ្ររាងមូលនៅមានបន្តប្រើខ្លះដែរ សម្រាប់តែប្រាង្គណាដែលពុំសូវសំខាន់តែភាគច្រើនជាសសររាង ៨ ជ្រុង និងតាមជ្រុងនីមួយៗនៅតែមានក្បាច់សន្លឹកលាតធំមួយដដែល។ លុះមកដល់ខាងចុងរចនាបថនេះនៅប្រាសាទលលៃគេឃើញមានរំលេចនូវកូនសន្លឹកតូចមួយបន្ថែមទៀតនៅតាមសសរពេជ្រ។ សម្រាប់សសរបញ្ឆោត គេលម្អដោយក្បាច់ភ្ញីវល្លិ៍ ក្បាច់ត្របកឈូក និងក្បាច់ ថ្នាំងអំពៅដ៏ល្អវិចិត្រ ហើយនៅលើជញ្ជាំងមានចម្លាក់រូបទេវតា ឬទ្វារបាលឈរក្នុងស៊ុមអមទ្វារប្រាង្គ។ ចំណែកហោជាង មានដងក្តាររាងដូចស្នាមជើងឆ្មា ខាងលើដងក្តារគេរចនាក្បាច់ស្រួចៗដូចធ្មេញរណារ ឯខាងចុងដងក្តារគេឆ្លាក់ជហ្វាជារូបក្បាលមករបែរមុខចេញក្រៅ ។ លើផ្ទៃហោជាង មានចម្លាក់ទេវរូបធំមួយអមដោយរូបទេពប្រណម្យពីរទៀត បដិមាមានរាងមាំ មិនកាច់ចង្កេះ ស្លៀកសំពត់សារបាប់ជីបជាផ្នត់ នៅខាងមុខ ហើយនៅត្រង់ពោះ ជាយសំពត់បត់ទម្លាក់មកក្រោម គ្របលើ ខ្សែក្រវាត់។។ ចំណែកឯម្កុដវិញ គេរចនាដោយក្បូរក្បាច់ ដងខ្លួន ដៃ និងក សឹងប្រដាប់ដោយគ្រឿងអលង្ការជាច្រើន។ សរុបមក ប្រាសាទទាំងបីនេះពិតជាភស្តុតាងមួយដែលបង្ហាញពីភាពរីកចម្រើននៃស្ថាបត្យកម្ម សិល្បៈ និងជំនឿរបស់អាណាចក្រខ្មែរនាចុងសតវត្សរ៍ទី៩។